ការជ្រើសរើសរវាងកម្មវិធីសិក្សាជាភាសាអង់គ្លេស និងកម្មវិធីសិក្សាជាភាសាខ្មែរនៅសាកលវិទ្យាល័យ គឺជាការសម្រេចចិត្តដ៏សំខាន់សម្រាប់និស្សិតគ្រប់រូប។ ជម្រើសនៃភាសានីមួយៗសុទ្ធតែមានភាពងាយស្រួល និងបញ្ហាប្រឈមរៀងៗខ្លួន ដែលទាមទារការពិចារណាឱ្យបានហ្មត់ចត់។ កម្មវិធីភាសាអង់គ្លេសនៅតាមសាកលវិទ្យាល័យនានា ក្នុងប្រទេសកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ទីផ្សារការងារដែលកំពុងរីកចម្រើន។ ជាទូទៅ កម្មវិធីទាំងនេះត្រូវបានរៀបចំឡើងដើម្បីអភិវឌ្ឍសមត្ថភាពភាសាអង់គ្លេសទាំង ៤ ជំនាញមាន ការនិយាយ ស្តាប់ អាន សរសេរ ព្រមទាំងផ្តល់នូវចំណេះដឹងទូលំទូលាយទាក់ទងនឹងវប្បធម៌ អក្សរសាស្ត្រ និងជំនាញវិជ្ជាជីវៈ។ កម្មវិធីភាសាអង់គ្លេសមានភាពងាយស្រួលនិង មានធនធានសិក្សាច្រើន ដោយសៀវភៅ ឯកសារស្រាវជ្រាវ អត្ថបទវិទ្យាសាស្ត្រ និងធនធានសិក្សាដទៃទៀតនៅលើពិភពលោកគឺភាគច្រើនជាភាសាអង់គ្លេស។ ការសិក្សាជាភាសាអង់គ្លេសនឹងបើកយ៉ាងទូលាយនូវលទ្ធភាពក្នុងការស្វែងរក និងប្រើប្រាស់ធនធានទាំងនេះបានយ៉ាងងាយស្រួល។ ជំនាញភាសាអង់គ្លេសមានឱកាសការងារខ្ពស់គឺជាតម្រូវការដ៏សំខាន់នៅក្នុងទីផ្សារការងារសព្វថ្ងៃ ជាពិសេសសម្រាប់មុខតំណែងក្នុងក្រុមហ៊ុនអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល ឬស្ថាប័នទេសចរណ៍។ និស្សិតដែលបញ្ចប់ការសិក្សាពីកម្មវិធីភាសាអង់គ្លេសមានឱកាសការងារល្អប្រសើរ និងប្រាក់ខែខ្ពស់ជាងអ្នកដែលមិនទាន់បញ្ចប់ថ្នាក់ភាសានៅទ្បើយ។ ការអភិវឌ្ឍន៍ជំនាញទន់ ការសិក្សាជាភាសាអង់គ្លេសជួយបង្កើនសមត្ថភាពក្នុងការគិតបែបវិភាគ ការដោះស្រាយបញ្ហា និងការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព ដែលជាជំនាញសំខាន់សម្រាប់ជោគជ័យក្នុងអាជីព។ ឱកាសសិក្សាបន្តក្រៅប្រទេស ប្រសិនបើអ្នកមានបំណងចង់បន្តការសិក្សាថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនៅបរទេស ការមានមូលដ្ឋានគ្រឹះភាសាអង់គ្លេសរឹងមាំគឺជាកត្តាចាំបាច់។ បញ្ហាប្រឈមក្នុងកម្មវិធីភាសាអង់គ្លេស ឧបសគ្គភាសា សម្រាប់និស្សិតដែលមានមូលដ្ឋានគ្រឹះភាសាអង់គ្លេសនៅមានកម្រិត ពួកគេនឹងជួបការលំបាកក្នុងការយល់មេរៀន ស្តាប់ការបង្រៀន ឬធ្វើកិច្ចការជាភាសាអង់គ្លេស នេះអាចនាំឱ្យបាក់ទឹកចិត្ត និងប៉ះពាល់ដល់លទ្ធផលសិក្សា។ សម្ពាធផ្លូវចិត្ត ការសិក្សាជាភាសាបរទេសទាមទារការប្រឹងប្រែងខ្លាំង ហើយអាចបង្កជាសម្ពាធផ្លូវចិត្តចំពោះនិស្សិតដែលមិនសូវមានភាពស្ទាត់ជំនាញ ពួកគេអាចមានអារម្មណ៍ខ្មាសអៀនក្នុងការសួរសំណួរ ឬបញ្ចេញមតិ។ តម្លៃសិក្សាខ្ពស់ ជាធម្មតា ថ្លៃសិក្សានៅក្នុងកម្មវិធីភាសាអង់គ្លេសមានតម្លៃថ្លៃ ដោយសារតែតម្រូវការគ្រូបង្រៀនដែលមានសមត្ថភាពខ្ពស់ និងធនធានសិក្សាដែលទិញពីបរទេស។ បរិបទវប្បធម៌ ឯកសារសិក្សាខ្លះអាចត្រូវបានសរសេរឡើងដោយផ្អែកលើបរិបទវប្បធម៌បរទេស ដែលអាចពិបាកយល់សម្រាប់និស្សិតខ្មែរ ប្រសិនបើគ្មានការពន្យល់លម្អិត។ កម្មវិធីភាសាអង់គ្លេសនៅតាមសាកលវិទ្យាល័យកម្ពុជាមានសក្តានុពលខ្ពស់ ប៉ុន្តែក៏ទាមទារឱ្យមានការយកចិត្តទុកដាក់លើបញ្ហាប្រឈមទាំងនេះ ដើម្បីធានាបាននូវគុណភាពអប់រំ និងត្រៀមខ្លួនសម្រាប់និស្សិតឱ្យក្លាយជាធនធានមនុស្សប្រកបដោយសមត្ថភាព។ ការបញ្ចេញសំឡេង ភាសាអង់គ្លេសមានសូរព្យញ្ជនៈ និងស្រៈមួយចំនួនដែលមិនមាននៅក្នុងភាសាខ្មែរ ធ្វើឱ្យអ្នកសិក្សាមានការលំបាកក្នុងការបញ្ចេញសំឡេងឱ្យបានត្រឹមត្រូវ។ ប្រព័ន្ធវេយ្យាករណ៍ភាសាអង់គ្លេសអាចនឹងមានភាពស្មុគស្មាញ ជាពិសេសគឺការប្រើប្រាស់ tenses ទាំង ១២។ កាលនីមួយៗមានទម្រង់ និងមុខងារប្រើប្រាស់ខុសៗគ្នា ដែលអាចធ្វើឱ្យអ្នកសិក្សាពិបាកយល់។ ការប្រើប្រាស់អត្ថបទ a an the គឺជាចំណុចមួយដែលអ្នកសិក្សាភាសាអង់គ្លេស ជាពិសេសអ្នកដែលនិយាយភាសាខ្មែរជួបការលំបាក។ វាក្យសព្ទ ភាសាអង់គ្លេសមានពាក្យច្រើនសន្ធឹកសន្ធាប់ ហើយពាក្យខ្លះមានន័យច្រើនខុសៗគ្នាអាស្រ័យលើបរិបទ ធ្វើឱ្យពិបាកក្នុងការទន្ទេញ និងប្រើប្រាស់ឱ្យបានត្រឹមត្រូវ។ ការស្តាប់ ល្បឿននៃការនិយាយរបស់ជនជាតិដើម និងភាពខុសគ្នានៃការបញ្ចេញសំឡេង អាចធ្វើឱ្យអ្នកសិក្សាពិបាកក្នុងការស្តាប់ និងចាប់ន័យបាន។ ចំណែកឯកម្មវិធីបង្រៀនភាសាខ្មែរនៅតាមសាកលវិទ្យាល័យ ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្ស អភិវឌ្ឍ និងផ្សព្វផ្សាយភាសាជាតិរបស់យើង។ កម្មវិធីទាំងនេះមានគោលបំណងបណ្តុះបណ្តាលនិស្សិតឱ្យមានចំណេះដឹង និងជំនាញជ្រៅជ្រះផ្នែកភាសា អក្សរសាស្ត្រ និងវប្បធម៌ខ្មែរ។ កម្មវិធីបង្រៀនភាសាខ្មែរនៅតាមសាកលវិទ្យាល័យផ្តល់ជូននូវភាពងាយស្រួលជាច្រើន។ ការសិក្សាយ៉ាងស៊ីជម្រៅ និស្សិតអាចសិក្សាភាសាខ្មែរបានយ៉ាងស៊ីជម្រៅ ចាប់ពី វេយ្យាករណ៍ អក្សរសាស្ត្រ ប្រវត្តិសាស្រ្ត ភាសាវិទ្យា រហូតដល់ វប្បធម៌ និងប្រពៃណីខ្មែរ។ ការសិក្សាជាប្រព័ន្ធនេះជួយឱ្យនិស្សិតមានមូលដ្ឋានគ្រឹះរឹងមាំ និងការយល់ដឹងទូលំទូលាយ។ ងាយយល់ សម្រាប់និស្សិតខ្មែរ ការសិក្សាជាភាសាខ្មែរជួយឱ្យងាយស្រួលយល់នូវមាតិកាមេរៀន ជាពិសេសមុខវិជ្ជាដែលមានលក្ខណៈបច្ចេកទេស ឬអរូបី។ នេះអាចជួយកាត់បន្ថយសម្ពាធផ្លូវចិត្ត និងបង្កើនប្រសិទ្ធភាពសិក្សា។ ការប្រើប្រាស់ភាសាកំណើតជួយសម្រួលដល់ការសួរសំណួរ ការពិភាក្សា និងការផ្លាស់ប្តូរគំនិតជាមួយគ្រូ និងមិត្តរួមថ្នាក់ ដែលអាចបង្កើនបរិយាកាសសិក្សាឱ្យកាន់តែមានផាសុកភាព។ កាត់បន្ថយចំណាយ ជាទូទៅ ថ្លៃសិក្សានៅក្នុងកម្មវិធីភាសាខ្មែរមានតម្លៃទាបជាងកម្មវិធីភាសាអង់គ្លេស។ លើសពីនេះ និស្សិតមិនចាំបាច់ចំណាយលើវគ្គភាសាអង់គ្លេសបន្ថែមទៀតនោះទេ។ ភាពងាយស្រួលក្នុងការស្វែងរកឯកសារក្នុងស្រុក សម្រាប់មុខវិជ្ជាខ្លះដែលមានលក្ខណៈជាមូលដ្ឋាន ឬពាក់ព័ន្ធនឹងបរិបទសង្គមខ្មែរ ការស្វែងរកឯកសារជាភាសាខ្មែរអាចមានភាពងាយស្រួលជាង។ កម្មវិធីមួយចំនួនផ្តល់ឱកាសឱ្យនិស្សិតចូលរួមក្នុង គម្រោងស្រាវជ្រាវ ឬ សរសេរអត្ថបទ ដែលអាចនឹងត្រូវបានបោះពុម្ពផ្សាយ នេះជាបទពិសោធន៍ដ៏មានតម្លៃដែលជួយអភិវឌ្ឍសមត្ថភាពស្រាវជ្រាវ និងការសរសេររបស់និស្សិត។ ការសិក្សាភាសាខ្មែរនៅសាកលវិទ្យាល័យមិនត្រឹមតែផ្តល់ចំណេះដឹងដល់និស្សិតប៉ុណ្ណោះទេ ថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការ អភិរក្ស លើកកម្ពស់ និង ផ្សព្វផ្សាយ អត្តសញ្ញាណជាតិតាមរយៈភាសា។ ទោះបីជាមានភាពងាយស្រួលក៏ដោយ កម្មវិធីបង្រៀនភាសាខ្មែរនៅតាមសាកលវិទ្យាល័យក៏ជួបប្រទះបញ្ហាប្រឈមមួយចំនួនផងដែរ។ ធនធានសិក្សាមានកម្រិត បរិមាណសៀវភៅ ឯកសារស្រាវជ្រាវ និងទិន្នន័យថ្មីៗជាភាសាខ្មែរនៅមានកម្រិតបើធៀបនឹងភាសាអង់គ្លេស។ នេះអាចធ្វើឱ្យនិស្សិតមិនសូវបានទទួលព័ត៌មានទូលំទូលាយ និងទាន់សម័យ។ និស្សិតដែលបញ្ចប់ការសិក្សាពីកម្មវិធីភាសាខ្មែរអាចជួបការលំបាកក្នុងការប្រកួតប្រជែងក្នុងទីផ្សារការងារដែលទាមទារភាសាអង់គ្លេសខ្ពស់ ជាពិសេសសម្រាប់មុខតំណែងសំខាន់ៗក្នុងក្រុមហ៊ុនអន្តរជាតិ។ ការមិនបានប្រើប្រាស់ភាសាអង់គ្លេសក្នុងបរិយាកាសសិក្សាអាចកាត់បន្ថយឱកាសក្នុងការអភិវឌ្ឍជំនាញភាសាបរទេស ដែលជាកត្តាសំខាន់សម្រាប់ការលូតលាស់ផ្ទាល់ខ្លួន និងវិជ្ជាជីវៈ។ ប្រសិនបើនិស្សិតមានបំណងចង់បន្តការសិក្សានៅបរទេស ពួកគេនឹងត្រូវចំណាយពេល និងធនធានបន្ថែមទៀតដើម្បីរៀនភាសាអង់គ្លេសឱ្យបានស្ទាត់ជំនាញ។ អក្សរ និងសូរស័ព្ទស្មុគស្មាញ ចំនួនអក្សរ អក្សរខ្មែរមានច្រើនជាងអក្សរឡាតាំង ហើយមានទាំងស្រៈនិស្ស័យ និងស្រៈពេញតួ។ ការប្រើប្រាស់ព្យញ្ជនៈរង និងរបៀបនៃការប្រកបពាក្យអាចមានលក្ខណៈពិសេស ដែលខុសពីភាសាដទៃ។ សូរស័ព្ទមួយចំនួននៅក្នុងភាសាខ្មែរមានលក្ខណៈស្រដៀងគ្នាខ្លាំង ឧទាហរណ៍ សូរ ប និង ព ឬ ត និង ទ ដែលធ្វើឱ្យអ្នកសិក្សាបរទេសមានការពិបាកក្នុងការបែងចែក និងបញ្ចេញសំឡេងឱ្យបានត្រឹមត្រូវ។ ភាសាខ្មែរមានការប្រើប្រាស់ពាក្យគួរសមច្រើនកម្រិត អាស្រ័យលើឋានៈ ឬអាយុរបស់អ្នកដែលយើងនិយាយជាមួយ ឧទាហរណ៍ ខ្ញុំ ខ្ញុំបាទ នាងខ្ញុំ យើង លោក អ្នក ឯកឧត្តម លោកជំទាវ។ ការប្រើប្រាស់ខុសអាចបណ្ដាលឱ្យមានការយល់ច្រឡំ ឬមើលទៅមិនសមរម្យ។ ទោះបីជាមានលំដាប់ពាក្យប្រធាន កិរិយាសព្ទ កម្មបទ ដូចភាសាអង់គ្លេសក៏ដោយ ក៏នៅមានលក្ខណៈពិសេសមួយចំនួនទៀតក្នុងការរៀបចំលំដាប់ពាក្យក្នុងប្រយោគ។ ភាសាខ្មែរមិនមានការបែងចែក កាល ច្បាស់លាស់ដូចភាសាអង់គ្លេសទេ ការបញ្ជាក់ពីពេលវេលានៃអតីតកាល បច្ចុប្បន្នកាល អនាគតកាល គឺធ្វើឡើងតាមរយៈការប្រើប្រាស់ពាក្យជំនួយ ឬបរិបទនៃប្រយោគ។ បើប្រៀបធៀបទៅនឹងភាសាអង់គ្លេស សម្ភារៈសិក្សាភាសាខ្មែរសម្រាប់ជនបរទេស ជាពិសេសនៅលើប្រព័ន្ធអនឡាញ គឺមានកម្រិត និងមិនសូវសម្បូរបែបប៉ុន្មានទេ។ នេះជាបញ្ហាប្រឈមសម្រាប់អ្នកសិក្សាដែលមិនរស់នៅក្នុងប្រទេសកម្ពុជា ឬមិនមានលទ្ធភាពរកគ្រូផ្ទាល់។ សម្រាប់អ្នកដែលមិនរស់នៅក្នុងប្រទេសកម្ពុជា ឬមិនមានមិត្តភក្តិខ្មែរ ការស្វែងរកដៃគូអនុវត្តភាសាខ្មែរជាប្រចាំអាចជាការពិបាក។ ការខ្វះឱកាសអនុវត្តអាចធ្វើឱ្យការរីកចម្រើននៃជំនាញនិយាយ និងស្តាប់មានភាពយឺតយ៉ាវ។ កម្មវិធីភាសាអង់គ្លេស និងភាសាខ្មែរ សុទ្ធតែមានគុណសម្បត្តិ និងឧបសគ្គរៀងៗខ្លួន។ ការសម្រេចចិត្តថានឹងជ្រើសរើសកម្មវិធីសិក្សាជាភាសាអង់គ្លេស ឬភាសាខ្មែរ គឺអាស្រ័យលើគោលដៅផ្ទាល់ខ្លួន សមត្ថភាពភាសា និងស្ថានភាពហិរញ្ញវត្ថុរបស់និស្សិត។ ការថ្លឹងថ្លែងពីភាពងាយស្រួល និងបញ្ហាប្រឈមទាំងនេះ នឹងជួយឱ្យនិស្សិតធ្វើការសម្រេចចិត្តបានត្រឹមត្រូវបំផុតសម្រាប់អនាគតរបស់ពួកគេ។